ពិធីកាត់សក់នេះកាលពីដើមឡើយ កូនប្រុសកាត់នៅរោងការដែលបែរមុខទៅទិសខាងកើតចំរានទេវតា ដែលអាចារ្យបានរៀបចំទុក ហើយការកាត់ គឺកាត់មែនទែន ជ្រងផ្កាថ្កូវ ។ ហើយសម្រាប់ កូនស្រីកាត់លើផ្ទះ អង្គុយនៅល្វែងចន្ទ បែរមុខទៅទិសខាងកើតដូចគ្នា ដោយអាចារ្យខ្ញែជាអ្នកចាត់ចែង ពិធីនេះកាត់ពេលជាមួយគ្នា ដោយបញ្ជាពីអាចារ្យពេលា ។ សព្វថ្ងៃ យើងឃើញកូនស្រីអង្គុយជាមួយកូនប្រុសតែម្តង នេះក៏ល្អម្យ៉ាងដែរដោយឲ្យអង្គុយទន្ទឹមគ្នា តែប្លែកត្រង់ថាកូនប្រុសអង្គុយខាងស្តាំវិញ ដែលវាខុសពីពិធីបុរាណ ។ សម័យបុរាណអាចារ្យរៀបជាវគ្គៗ មានកាត់សក់ មុជទឹក លាបប្រេងម្សៅ ប្រសិទ្ធពរជ័យ ។ វគ្គកាត់សក់អាចារ្យរៀបចំអាសនៈ មានតុ កៅអី បែរមុខទៅរានទេវតាក្រាលកន្ទេលដាក់ខ្នើយ ។ នៅមុខតុ មានកៅអីបែរមុខទៅរករានទេវតា ហើយរៀបសក្ការៈលើរានទេវតា មាននំអន្សម ផ្លែឈើ ស្លាធ័រ បាយសី ចងឆ័ត្រមួយគូបាំងរានទេវតា ។ ក្រោយរៀបរួចអាចារ្យឲ្យភ្លេងលេងបទ ចៅព្រាមឬប៉ុកពើក។ ចៅមហា ត្រូវហែកូនប្រុសមកអង្គុយលើកម្រាល បែរមុខទៅរករានទេវតា។ ចៅមហាត្រូវអញ្ជើញមេបា មាតាបិតា បងប្អូនអោយចូលរួម។ អាចារ្យត្រូវអុជធូប ទៀន នាំនមស្ការព្រះរតនត្រៃ ដើម្បីគោរព និងសែនព្រេនក្នងការរៀបចំពិធីការសក់បង្កក់សិរី។ លុះពេលនមស្សការចប់អាចារ្យ ឲ្យឪពុកម្តាយខាងកូនប្រុស អង្គុយ បែរមុខទៅរកកូនខ្លួន ។ អាចារ្យចាប់ដៃកូនប្រុសឲ្យស្គាល់គុណរបស់មាតាបិតា និងសូមខមាទោសដល់មាតាបិតា ហើយសុំអនុញ្ញាតមាតាបិតា អង្គុយលើកៅអីកាត់សក់។ បន្ទាប់មក អ្នកភ្លេងលេងបទសារិកាកែវ ឬបទណាមួយដែលលោកមេបាស្នើសុំ។ ខាងក្រោមនេះជាពិធីពីបុរាណកាល អ្នកកាត់សក់ គេរើសយកមាបង្កើត ឬបង ប្អូនបង្កើត គ្រាន់តែចូលកាត់ជើងសក់ពីរកន្ត្រៃអីទេ។ កាត់សក់រួចមេបា ឲ្យគេទៅទាក់ដំរី ដើម្បីបញ្ជិះកូនប្រុសទៅមុជទឹកស្ទឹង ហៅថាស្ទឺងអនោមា តាមព្រាហ្មណ៍ ។ វគ្គមុជទឹកក្រោយការកាត់សក់រួច ត្រូវមុជទឹកនៅ ស្ទឹង បឹង អណ្តូង ត្រពាំង ស្រះ ដើម្បីសម្អាតកាយ ។ ពិធីពីបុរាណនេះ ជួនកាលអោយទៅមុជទឹកជិតៗផ្ទះ ដើម្បីលើកតម្លៃកូនប្រុស ហើយជិះដំរីដោយមានការហែរហមមុខក្រោយ ។ បើគ្មានដំរី ឲ្យយកសេះ ឬក្របីក៏បានដែរ តែត្រូវប្រើពាក្យថាដំរី ។ ក្នុងពេលនោះ លោកមេបាត្រូវបញ្ជាឲ្យគេទៅរកដំរី ដើម្បីមកធ្វើជាយានជំនិះ។ នាពេលនោះផងដែរ អ្នកភ្លេងត្រូវលេង បទទាក់ដំរី។ បុរសពីរនាក់ធ្វើរបៀបចេញដំណើរ ពេញវាលព្រៃ រៀបរាប់ទេសភាព ។ បើខ្លាចជួបឧបសគ្គ គេច្រៀងបែរបន់ សុំមេមត់ព្រៃ ដែលថែរក្សាដំរី សុំអនុគ្រោះដល់ខ្លួន។ ហើយអ្នកភ្លេងត្រូវលេង បទសុរិន្ទខ្នងភ្នំ ដើម្បីអមបុរសរកដំរី។ ពេលទាក់ដំរីបានហើយ បង្គាប់កូនប្រុសឲជិះដំរីទៅមុជទឹក ដោយអាចារ្យដើរមុខ ហើយមានអ្នកហែហមដើរក្រោយ។ សម្រាប់ភ្លេងត្រូវលេង បទស្តេចយាង រហូតដល់កន្លែងងូតទឹក ហើយត្រូវដូភ្លេងដោយត្រូវលេង បទត្រពាំងពាយវិញ។ មុជទឹកហើយត្រឡប់មកវិញ ផ្លាស់សំលៀកបំពាក អង្គុយលើកៅអីលាបប្រេងម្សៅ និងប្រសិទ្ធពរជ័យ ។ លាបប្រេងម្សៅអង្គុយលើកៅអីហើយ អ្នកភ្លេងលេង បទជ្រងនិយម ឬបទណាមួយដែលលោកមេបាបង្គាប់។ ច្រៀងសរសើរពីរូបសម្បត្តិ កូនប្រុស រួចច្រៀងជូនពរ ។